សីលធម៌ ក្នុងការប្រើប្រាស់ទូរស័ព្ទនៅទីសាធារណៈ ចំពោះការនិយាយ យើងត្រូវប្រើសំឡេងធម្មតា មិនត្រូវអោយមានសំឡេងឮខ្លាំងៗពេកនោះទេ។ នៅពេលដែលយើងនិយាយតាមទូរស័ព្ទក្នុងកន្លែងសាធារណៈដូចជា បណ្ណាល័យ មន្ទីរពេទ្យ ឬកន្លែងដែលមានមនុស្សច្រើនជុំវិញ យើងគួរតែប្រើសំឡេងនិយាយឲ្យសមរម្យ។ យើងត្រូវប្រើសំឡេងស្ងាត់ៗ មិនខ្លាំងពេក ដើម្បីគោរពសិទ្ធិរបស់អ្នកដទៃទៀតដែលនៅទីនោះ ឲ្យមានភាពស្ងប់ស្ងាត់។ ការនិយាយឮខ្លាំងពេកអាចធ្វើឲ្យរំខានអារម្មណ៍ ឬ ធ្វើឲ្យអ្នកនៅជិតៗមានអារម្មណ៍មិនស្ងប់ ហើយនេះជាទង្វើអសីលធម៌ក្នុងសង្គមទៀតផង។ ការនិយាយទូរស័ព្ទដោយប្រើសំឡេងតិចៗ បង្ហាញថាយើងមានសីលធម៌ល្អ និងយល់ច្បាស់ពីច្បាប់នៅទីកន្លែងសាធារណៈ។ នៅពេលដែលអ្នកនៅកន្លែងស្ងប់ស្ងាត់ដូចជាសាលា សណ្ឋាគារ ឬ បន្ទប់សិក្សា ការនិយាយឮខ្លាំងអាចធ្វើឲ្យរំខានការរៀន ឬ ការប្រជុំរបស់អ្នកដទៃ។ ប្រសិនបើអ្នកទទួលការហៅចាំបាច់ សូមចាកចេញពីកន្លែងសាធារណៈឬទៅឲ្យឆ្ងាយបន្តិច ឬ ទៅកន្លែងឯកជន ដើម្បីជជែក។ នៅពេលប្រើកម្មវិធីផ្សេងៗ ដូចជា មេសសេនជឺ (Messanger), ហ្សូម (Zoom) ឬ តេលេក្រាម (Telegram) ក្នុងទីសាធារណៈ សូមប្រើសំឡេងទាប និងព្យាយាមស្ដាប់ដោយកាសដើម្បីមិនរំខានអ្នកនៅជុំវិញ។ មនុស្សជាច្រើននៅជុំវិញអ្នកប្រហែលកំពុងត្រូវការភាពស្ងប់ស្ងាត់សម្រាប់ការអានសៀវភៅ ឬសម្រាក ដូច្នេះការជជែកឮខ្លាំងអាចជារឿងមិនសមរម្យ។ ប្រសិនបើអ្នកត្រូវឆ្លើយទូរស័ព្ទ នៅទីសាធារណៈ អ្នកត្រូវនិយាយឲ្យខ្លី ឬប្រាប់អ្នកឆ្លើយឆ្លងម្ខាងទៀត សុំហៅទូរស័ព្ទពេលក្រោយ។ សីលធម៌មួយទៀត ក្នុងការប្រើប្រាស់ទូរស័ព្ទនៅទីសាធារណៈ គឺ ការប្រើប្រាស់សម្លេង ត្រូវកំណត់សម្លេងរោទ៍កុំឲ្យឮខ្លាំងពេក ឬបិទសំឡេងបើអាច។ ការកំណត់សំឡេងរោទ៍ទូរស័ព្ទឲ្យសមរម្យ គឺជាការចាំបាច់ នៅពេលដែលអ្នកស្ថិតក្នុងកន្លែងមានមនុស្សច្រើន ជាពិសេសកន្លែងការងារ។ សំឡេងរោទ៍ខ្លាំងអាចធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ឬមានអារម្មណ៍ថាអ្នកមិនគិតគូរដល់បរិយាកាស។ នៅពេលចូលរួមកិច្ចប្រជុំ ឬសន្និសិទគ្រប់ប្រភេទ សូមបិទទូរស័ព្ទឲ្យអស់ និងមិនត្រូវមានការបញ្ចេញសំឡេងឡើយ។ ការប្រើ “សំឡេងញ័រ” ជួយឲ្យទូរស័ព្ទមិនមានសំឡេង ប៉ុន្តែអ្នកនៅតែអាចដឹងអំពីការហៅទូរស័ព្ទ។ បើគ្មានការចាំបាច់ អ្នកមិនត្រូវទទួលទូរស័ព្ទទេ ការបិទសំឡេងទាំងស្រុងគឺជាជម្រើសដ៏ល្អបំផុត។ នៅពេលមានសំឡេងរោទ៍រំខានជាញឹកញាប់ អ្នកអាចត្រូវបានមើលថាជាមនុស្សខ្វះសីលធម៌ និងសុជីវធម៌។ សារពីកម្មវិធីដូចជា ហ្វេសបុក (Facebook) មេសសេនជឺ (Messanger) ឬ តេលេក្រាម (Telagram) ក៏គួរតែបិទសំឡេងពេលនៅទីសាធារណៈផងដែរ។ សូម្បីតែសំឡេងចុចឬសំឡេងលេងហ្គេម ក៏គួរតែបិទ ព្រោះវារំខានដល់អ្នកនៅជិតៗ។ ដើម្បីជាការគោរពឯកជនភាព អ្នកត្រូវគិតដល់អ្នកជុំវិញខ្លួន និងនៅទីសាធារណៈ។ នៅពេលដែលអ្នកនិយាយរឿងផ្ទាល់ខ្លួនតាមទូរស័ព្ទនៅកន្លែងសាធារណៈ អ្នកគួរតែដឹងថា អ្នកនៅជុំវិញអាចស្ដាប់បាននូវព័ត៌មានឯកជនរបស់អ្នកបានទេ។ ពេលដែលអ្នកកំពុងជជែកពីរឿងស្នេហា គម្រោងការងារ ឬ រឿងគ្រួសារ គួររំលឹកខ្លួនឯងថាអ្នកនៅជិតអាចស្ដាប់លឺរឿងទាំងអស់បាន។ ការយល់ដឹងនិងគោរពដល់សិទ្ធិឯកជនភាពជាសកម្មភាពមួយដែលបង្ហាញថា អ្នកមានសីលធម៌ និងគិតគូរចំពោះអ្នកដទៃ។ នៅពេលអ្នកចង់និយាយារឿងសម្ងាត់តាមការហៅទូរស័ព្ទ សូមមើលនៅជុំវិញថាតើមានអ្នកនៅក្បែរអ្នកឬទេ។ យើងគួរគិតថា គ្រប់ទីកន្លែងដែលមិនមែនជាផ្ទះយើង គឺមិនមែនជាកន្លែងឯកជនរបស់យើងទេ ដូច្នេះគួរយកចិត្តទុកដាក់ និងការពារ។ សម្រាប់កម្មវិធីពិសេសដូចជា ពេលជួបជុំជាមួយគ្រួសារ មិត្តភក្តិ ឬដៃគូអាជីវកម្ម គួរជៀសវាងការប្រើទូរស័ព្ទច្រើនពេក។ ពេលអ្នកកំពុងស្ថិតនៅក្នុងការជួបគ្នាផ្ទាល់ ដូចជាការញុាំបាយជាមួយគ្រួសារ ឬ អាជីវកម្ម អ្នកគួរតែនិយាយជាមួយអ្នកដែលនៅចំពោះមុខជាជាងលេងទូរស័ព្ទ។ ការប្រើទូរស័ព្ទពេលមានការជួបគ្នាផ្ទាល់អាចបង្ហាញពីភាពមិនគោរព មិនស្និទ្ធស្នាល និងមិនយកចិត្តទុកដាក់លើអ្នកនៅជុំវិញ។ សូមបិទសំឡេងទូរស័ព្ទ ឬដាក់ចោលក្នុងកាបូប ដើម្បីជៀសវាងការប៉ះពាល់់អារម្មណ៍ដល់អ្នកនៅទីនោះ។ ការប្រើប្រាស់ ឬការឆែកទូរស័ព្ទជាញឹកញាប់អាចបង្ហាញថាអ្នក ខ្វះការយកចិត្តទុកដាក់ទៅលើទំនាក់ទំនងជាមនុស្ស។ ពេលអ្នកមានកិច្ចប្រជុំអាជីវកម្ម ការមិនផ្ដោតអារម្មណ៍អាចបង្កការខកខានឱកាសដែលមានតម្លៃ។ អ្នកអាចកំណត់ពេលឆែកទូរស័ព្ទនៅចុងបញ្ចប់នៃជំនួប ដើម្បីរក្សាសមភាពអារម្មណ៍។ ប្រសិនបើអ្នកគ្មានកិច្ចការបន្ទាន់ ឬអាចចាំទូរស័ព្ទជាក្រោយ កុំឲ្យវាធ្វើឲ្យអ្នកខកខានការជួបជុំជាមួយមនុស្សជាទីស្រឡាញ់។ សីលធម៌មួយទៀតនោះគឺ ការបញ្ចេញមតិ និងការថតរូប ឬវីដេអូដែលរំខានដល់ពិធី ឬអ្នកដទៃ។ នៅពេលដែលអ្នកកំពុងបញ្ចេញមតិតាមទូរស័ព្ទក្នុងកន្លែងសាធារណៈ អ្នកគួរប្រើពាក្យសមរម្យ និងគិតផងដល់អ្នកស្ដាប់ជុំវិញ។ ការថតរូបត្រូវមានការអនុញ្ញាត និងត្រូវថតដោយការគោរពសិទ្ធិអ្នកដទៃ និងមិនរំខានដល់ភាពស្ងប់ស្ងាត់នៃពិធី។ ការថតវីដេអូដោយគ្មានការអនុញ្ញាតអាចជាការរំលោភឯកជនភាព ឬបំពានច្បាប់ផងដែរ។ អ្នកគួរជ្រើសរើសទីតាំងណាដែលមិនរំខានដល់អ្នកជុំវិញ និង ជៀសវាងការថតជាប់អ្នកដទៃ។ អ្នកគួរគិតដោយប្រុងប្រយ័ត្ន ដោយការគោរព និង គិតពីឯកជនភាពរបស់អ្នកទាំងអស់ មុននឹងជ្រើសរើសការផ្សាយបន្តផ្ទាល់តាមបណ្តាញសង្គម នៅតាមទីសាធារណៈ។ ទោះបីជាការប្រើទូរស័ព្ទជាសិទ្ធិផ្ទាល់ខ្លួនក៏ដោយ ក៏សិទ្ធិនេះគួរត្រូវបានប្រើដោយចេះគ្រប់គ្រង និងមានសីលធម៌ក្នុងសង្គមផងដែរ។